ការគ្រប់គ្រងឃ្លាំងទំនិញតម្រូវឱ្យមានការរៀបចំទុកដាក់ឱ្យមានរបៀបរៀបរយបំផុតដើម្បីងាយស្រួលក្នុងការស្វែងរក។ បុគ្គលិកផ្នែកបញ្ជីសារពើភ័ណ្ឌត្រូវត្រួតពិនិត្យចំនួនទំនិញដែលចូលមកដល់ឱ្យបានច្បាស់លាស់មុននឹងបញ្ចូលក្នុងប្រព័ន្ធ។ រាល់កញ្ចប់អីវ៉ាន់ទាំងអស់ត្រូវតែបិទស្លាកសញ្ញាឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការភាន់ច្រឡំពេលដឹកចេញទៅតាមខេត្ត។ ម្ចាស់អាជីវកម្មតែងតែជ្រើសរើសសេវាកម្មដឹកជញ្ជូនណាដែលមានទំនុកចិត្តខ្ពស់ និងមានតម្លៃសមរម្យសម្រាប់អតិថិជន។ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការតាមដានទំនិញជួយឱ្យការងារភស្តុភារកាន់តែមានប្រសិទ្ធភាព និងចំណេញពេលវេលា។ ក្រុមការងារផ្នែកវេចខ្ចប់ត្រូវប្រើប្រាស់សម្ភារការពារការប៉ះទង្គិចឱ្យបានល្អសម្រាប់ទំនិញដែលងាយបែកបាក់។ អ្នកបើកបរត្រូវពិនិត្យស្ថានភាពយានយន្តជាប្រចាំដើម្បីធានាថាមិនមានបញ្ហារំខាននៅពេលកំពុងធ្វើដំណើរលើដងផ្លូវ។ ការរៀបចំផែនការផ្លូវធ្វើដំណើរជួយឱ្យភ្នាក់ងារដឹកជញ្ជូនអាចចែកចាយអីវ៉ាន់បានច្រើនកន្លែងក្នុងពេលតែមួយ។ អតិថិជននៅភ្នំពេញភាគច្រើនចង់បានសេវាដឹកជញ្ជូនដែលឆាប់រហ័ស និងអាចទទួលបានអីវ៉ាន់នៅថ្ងៃដដែល។ បញ្ហាកកស្ទះចរាចរណ៍ គឺជាកត្តាប្រឈមចម្បងដែលធ្វើឱ្យការចែកចាយទំនិញមានការយឺតយ៉ាវនៅតាមតំបន់មួយចំនួន។ ក្រុមហ៊ុនភស្តុភារត្រូវមានការទំនាក់ទំនងល្អជាមួយអតិថិជន ដើម្បីផ្តល់ព័ត៌មានអំពីស្ថានភាពទំនិញបានទាន់ពេល។ ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនតម្រូវឱ្យមានឯកសារច្បាប់ត្រឹមត្រូវ ដើម្បីឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីជំនាញ។ ឃ្លាំងស្តុកទំនិញដែលមានផាសុកភាព និងមានខ្យល់ចេញចូលល្អជួយរក្សាគុណភាពផលិតផលឱ្យនៅល្អដដែល។ ប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនទំនើបជួយឱ្យម្ចាស់អាជីវកម្មអាចមើលឃើញចរន្តនៃទំនិញបានគ្រប់វិនាទី។ បុគ្គលិកផ្នែកចែកចាយត្រូវមានភាពស្មោះត្រង់ និងមានក្រមសីលធម៌ល្អក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកទទួល។ ការធានារ៉ាប់រងលើការដឹកជញ្ជូន គឺជាចំណុចសំខាន់ដើម្បីការពារហានិភ័យផ្សេងៗដែលកើតឡើងជាយថាហេតុ។ សេវាកម្មបង់ប្រាក់នៅពេលទំនិញទៅដល់ដៃអតិថិជនកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងទីផ្សារកម្ពុជា។ ការបែងចែកប្រភេទកញ្ចប់អីវ៉ាន់តាមតំបន់ភូមិសាស្ត្រជួយសម្រួលដល់ល្បឿននៃការចែកចាយឱ្យកាន់តែលឿន។ អ្នកគ្រប់គ្រងភស្តុភារត្រូវចេះបត់បែនតាមស្ថានភាពជាក់ស្តែងនៅពេលមានបញ្ហាអាកាសធាតុមិនអំណោយផល។ ការផ្តល់សេវាកម្មដឹកជញ្ជូនដល់មាត់ទ្វារផ្ទះជួយបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ដែលរវល់ខ្លាំង។ យានយន្តដឹកជញ្ជូនធុនតូចអាចចរាចរបានយ៉ាងងាយស្រួលនៅក្នុងច្រកឌឿងហែមតូចៗក្នុងរាជធានីភ្នំពេញ។ ការប្រើប្រាស់កម្មវិធីទូរស័ព្ទសម្រាប់ការកក់សេវាដឹកជញ្ជូនបានក្លាយជាទម្លាប់ថ្មីសម្រាប់ប្រជាជនក្នុងស្រុក។ ភាពត្រឹមត្រូវនៃអាសយដ្ឋាន និងលេខទូរស័ព្ទអ្នកទទួល គឺជាកត្តាសំខាន់បំផុតសម្រាប់ភាពជោគជ័យនៃការដឹកជញ្ជូន។ ការកើនឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានធ្វើឱ្យតម្រូវការផ្នែកភស្តុភារមានការរីកចម្រើនយ៉ាងខ្លាំង។ ភ្នាក់ងារដឹកជញ្ជូនត្រូវមានជំនាញក្នុងការប្រើប្រាស់ផែនទីឌីជីថល ដើម្បីស្វែងរកទីតាំងអតិថិជនឱ្យបានច្បាស់។ ការរៀបចំទំនិញដាក់លើរថយន្តត្រូវធ្វើឡើងតាមលំដាប់លំដោយពីអីវ៉ាន់ធ្ងន់នៅក្រោម និងអីវ៉ាន់ស្រាលនៅខាងលើ។ ប្រព័ន្ធបញ្ចេញទំនិញពីឃ្លាំងត្រូវធ្វើឡើងតាមគោលការណ៍ទំនិញចូលមុនត្រូវចេញទៅចែកចាយមុនគេបង្អស់។ ការត្រួតពិនិត្យគុណភាពទំនិញមុនពេលដឹកជញ្ជូនជួយកាត់បន្ថយការតវ៉ា ឬការប្តូរទំនិញត្រឡប់មកវិញពីអតិថិជន។ ក្រុមហ៊ុនដឹកជញ្ជូនធំៗតែងតែមានការបណ្តុះបណ្តាលបុគ្គលិកអំពីសុវត្ថិភាព និងការថែទាំកញ្ចប់អីវ៉ាន់។ ការវិនិយោគលើរថយន្តដឹកទំនិញដែលស៊ីប្រេងតិចជួយឱ្យក្រុមហ៊ុនអាចកាត់បន្ថយចំណាយប្រតិបត្តិការបានច្រើន។ សេវាកម្មដឹកជញ្ជូនរហ័សត្រូវការការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងផ្នែកឃ្លាំង និងផ្នែកដឹកជញ្ជូនផ្ទាល់។ ការប្រើប្រាស់កេសកាតុងដែលមានកម្រាស់ក្រាស់ជួយការពារផលិតផលពីការសង្កត់ក្នុងអំឡុងពេលធ្វើដំណើរ។ បុគ្គលិកផ្នែករៀបចំទំនិញត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទំនិញដែលមានតម្លៃថ្លៃ និងងាយនឹងបាត់បង់។ ការបូកសរុបរបាយការណ៍ដឹកជញ្ជូនប្រចាំថ្ងៃជួយឱ្យយើងដឹងពីចំណុចខ្វះខាត និងបញ្ហាដែលត្រូវដោះស្រាយ។ ទំនុកចិត្តរបស់អតិថិជនកើតចេញពីការទទួលបានទំនិញដែលមានលក្ខណៈល្អឥតខ្ចោះ និងចំពេលវេលាដែលបានកំណត់។ ការមានឃ្លាំងស្តុកទំនិញនៅតាមបណ្តាខេត្តសំខាន់ៗជួយឱ្យការចែកចាយទំនិញទៅដល់ដៃអ្នកប្រើប្រាស់កាន់តែឆាប់។ ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយភាពឆ្លាតវៃជួយបង្កើនសមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារ។ អ្នកបើកបរម៉ូតូដឹកជញ្ជូនត្រូវពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។ ការរៀបចំកន្លែងទុកដាក់ទំនិញក្នុងឃ្លាំងតាមប្រភេទផលិតផលជួយឱ្យការងាររាប់ចំនួនមានភាពងាយស្រួល។ ប្រតិបត្តិការភស្តុភារដែលល្អត្រូវមានការគាំទ្រពីផ្នែកបម្រើអតិថិជន ដើម្បីឆ្លើយតបនឹងរាល់ចម្ងល់នានា។ ការប្រើប្រាស់បច្ចេកវិទ្យាស្កេនបាកូដជួយកាត់បន្ថយកំហុសឆ្គងដែលកើតចេញពីការបញ្ចូលទិន្នន័យដោយដៃ។ ការថែទាំអនាម័យក្នុងឃ្លាំងស្តុកម្ហូបអាហារ គឺជាកាតព្វកិច្ចដែលមិនអាចខ្វះបានសម្រាប់ក្រុមហ៊ុនភស្តុភារ។ ភាពរហ័សរហួនក្នុងការដោះស្រាយបញ្ហាទំនិញខូចខាតធ្វើឱ្យអតិថិជនមានអារម្មណ៍ថាទទួលបានការយកចិត្តទុកដាក់។ ការសិក្សាអំពីតម្រូវការទីផ្សារជួយឱ្យក្រុមហ៊ុនដឹកជញ្ជូនអាចពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់តំបន់ថ្មីៗ។ រាល់ការដឹកជញ្ជូននីមួយៗត្រូវមានបង្កាន់ដៃបញ្ជាក់ច្បាស់លាស់ដើម្បីទុកជាភស្តតាងរវាងអ្នកទិញនិងអ្នកលក់។ ការប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យក្នុងឃ្លាំងទំនិញជួយកាត់បន្ថយចំណាយអគ្គិសនីនិងជួយដល់បរិស្ថាន។ ការជ្រើសរើសទំហំរថយន្តដឹកទំនិញឱ្យសមស្របនឹងបរិមាណអីវ៉ាន់ជួយសន្សំសំចៃថ្លៃដើមនៃការដឹកជញ្ជូន។ ទំនាក់ទំនងរវាងភ្នាក់ងារចែកចាយ និងអតិថិជន គឺជាកម្លាំងចលករដែលធ្វើឱ្យអាជីវកម្មរីកចម្រើនទៅមុខ។ ការត្រួតពិនិត្យសីតុណ្ហភាពសម្រាប់ទំនិញបង្កក គឺជាលក្ខខណ្ឌចាំបាច់បំផុតក្នុងប្រតិបត្តិការដឹកជញ្ជូនចំណីអាហារ។ ការបន្តអភិវឌ្ឍន៍ប្រព័ន្ធភស្តុភារឱ្យកាន់តែទំនើបនឹងជួយជំរុញសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនខ្លាំង។ ការរៀបចំតារាងពេលវេលាចេញដំណើរឱ្យបានច្បាស់លាស់ជួយឱ្យភ្នាក់ងារដឹកជញ្ជូនមិនមានការភាន់ច្រឡំឡើយ។ បុគ្គលិកផ្នែកលើកដាក់ទំនិញត្រូវប្រើប្រាស់ឧបករណ៍ជំនួយដើម្បីការពារសុខភាពចង្កេះ និងសុវត្ថិភាពការងារ។ ការពិនិត្យមើលទម្ងន់សរុបនៃរថយន្តដឹកទំនិញជួយបង្ការកុំឱ្យមានការផាកពិន័យនៅតាមផ្លូវដែលមានជញ្ជីងថ្លឹងឡាន។ ប្រព័ន្ធបញ្ជាទិញតាមអនឡាញត្រូវតែផ្សារភ្ជាប់ជាមួយផ្នែកដឹកជញ្ជូន ដើម្បីដំណើរការការងារបានរលូន។ ការប្រើប្រាស់ធុងជ័រដែលមានគុណភាពខ្ពស់ជួយការពារកញ្ចប់អីវ៉ាន់ពីការសើមនៅពេលដែលមានភ្លៀងធ្លាក់។ អ្នកគ្រប់គ្រងត្រូវត្រួតពិនិត្យកំណត់ត្រាប្រេងឥន្ធនៈ ដើម្បីគ្រប់គ្រងការចំណាយលើប្រតិបត្តិការឱ្យមានប្រសិទ្ធភាព។ ការផ្តល់លេខកូដសម្រាប់តាមដានទំនិញជួយឱ្យអតិថិជនមានទំនុកចិត្ត និងមានភាពកក់ក្តៅក្នុងការរង់ចាំ។ បុគ្គលិកផ្នែកបញ្ជូនទំនិញត្រូវចេះប្រើប្រាស់ភាសាសមរម្យ និងមានភាពអត់ធ្មត់ខ្ពស់ជាមួយអតិថិជនគ្រប់រូប។ ការសម្របសម្រួលជាមួយភ្នាក់ងារគយមានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុនដែលនាំចូលទំនិញពីបរទេស។ ឃ្លាំងទំនិញដែលស្ថិតនៅក្បែរផ្លូវជាតិធំៗផ្ដល់លក្ខណៈងាយស្រួលសម្រាប់ការចរាចររថយន្តកុងតឺន័រ។ ការប្រើប្រាស់ម៉ូតូអគ្គិសនីសម្រាប់ការដឹកជញ្ជូនខ្នាតតូច គឺជាជម្រើសដ៏ល្អសម្រាប់ការកាត់បន្ថយការបំពុល។ រាល់ការចែកចាយដែលទទួលបានជោគជ័យត្រូវមានការចុះហត្ថលេខាទទួលស្គាល់ពីអ្នកទទួលឱ្យបានត្រឹមត្រូវ។ ការរៀបចំសម្ភារ:ការិយាល័យឱ្យបានគ្រប់គ្រាន់ជួយឱ្យការចេញវិក្កយបត្រមានភាពរហ័ស និងមិនមានការរង់ចាំ។ ក្រុមហ៊ុនគួរមានសេវាកម្មដឹកជញ្ជូនពិសេសសម្រាប់ទំនិញដែលត្រូវការការថែទាំខ្លាំងដូចជាគ្រឿងអេឡិចត្រូនិកជាដើម។ ការធ្វើបច្ចុប្បន្នភាពទីតាំងឃ្លាំងក្នុងប្រព័ន្ធឌីជីថលជួយឱ្យការស្វែងរកទំនិញប្រើពេលត្រឹមតែប៉ុន្មាននាទី។ បុគ្គលិកផ្នែកសន្តិសុខត្រូវយាមកាមឃ្លាំងទំនិញ ២៤ ម៉ោងដើម្បីធានាសុវត្ថិភាពទ្រព្យសម្បត្តិក្រុមហ៊ុន។ ការរៀបចំយុទ្ធសាស្ត្រដឹកជញ្ជូនទៅតាមរដូវកាលជួយឱ្យក្រុមហ៊ុនអាចទប់ទល់នឹងកំណើននៃការបញ្ជាទិញ។ អ្នកបើកបរគួរមានផែនទីបម្រុងនៅក្នុងដៃជានិច្ចក្នុងករណីដែលប្រព័ន្ធអ៊ីនធឺណិតមានបញ្ហារអាក់រអួល។ ការវិភាគលើទិន្នន័យដឹកជញ្ជូនកន្លងមកជួយឱ្យយើងអាចព្យាករណ៍ពីតម្រូវការនាពេលអនាគតបានត្រឹមត្រូវ។ ការប្រើប្រាស់ឡាំងឈើសម្រាប់វេចខ្ចប់ទំនិញធុនធ្ងន់ជួយធានាថា មិនមានការបែកបាក់ក្នុងពេលលើកដាក់។ ប្រព័ន្ធខ្យល់ចេញចូលក្នុងតំបន់ស្តុកទុកត្រូវតែត្រួតពិនិត្យជាប្រចាំ ដើម្បីបង្ការការដុះផ្សិតលើផលិតផល។ ការផ្តល់ប្រាក់លើកទឹកចិត្តដល់បុគ្គលិកដែលដឹកជញ្ជូនបានល្អជួយបង្កើនស្មារតីការងារឱ្យកាន់តែសកម្ម។ ក្រុមហ៊ុនភស្តុភារដែលជោគជ័យតែងតែយកចិត្តទុកដាក់លើមតិរិះគន់របស់អតិថិជនដើម្បីកែលម្អសេវាកម្ម។ ការគ្រប់គ្រងកាកសំណល់ដែលចេញពីការវេចខ្ចប់គឺជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។ ការប្រើប្រាស់រថយន្តស្ទូចក្នុងឃ្លាំងជួយឱ្យការរៀបចំទំនិញនៅទីខ្ពស់មានសុវត្ថិភាពនិងឆាប់រហ័សបំផុត។ ភ្នាក់ងារចែកចាយត្រូវផ្ទៀងផ្ទាត់ឈ្មោះអ្នកទទួលឱ្យបានច្បាស់លាស់មុននឹងប្រគល់កញ្ចប់អីវ៉ាន់ឱ្យ។ ការមានចំណតរថយន្តធំទូលាយជួយសម្រួលដល់ការផ្ទេរទំនិញពីឡានធំមកឡានតូចបានយ៉ាងរលូន។ ប្រព័ន្ធការពារអគ្គិភ័យត្រូវតែដំឡើងឱ្យបានគ្រប់ជ្រុងជ្រោយនៅក្នុងឃ្លាំងស្តុកទំនិញទាំងអស់។ ការបណ្តុះបណ្តាលផ្នែកសង្គ្រោះបឋមដល់អ្នកបើកបរជួយឱ្យពួកគេអាចដោះស្រាយបញ្ហាគ្រោះថ្នាក់ជាយថាហេតុ។ ការជ្រើសរើសផ្លូវវាងដែលមិនសូវមានឡានច្រើនជួយឱ្យទំនិញទៅដល់ដៃអតិថិជនមុនម៉ោងកំណត់។ ការប្រើប្រាស់សម្ភារវេចខ្ចប់ដែលអាចកែច្នៃឡើងវិញបានជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានក្នុងស្រុក។ រាល់ការខូចខាតដែលកើតឡើងដោយសារការដឹកជញ្ជូនត្រូវតែមានការសងសំណងឱ្យបានសមរម្យបំផុត។ ការដាក់លេខសម្គាល់លើធ្នើទំនិញជួយឱ្យបុគ្គលិកថ្មីអាចរៀនការងារនៅក្នុងឃ្លាំងបានយ៉ាងឆាប់រហ័ស។ ការតាមដានការប្រើប្រាស់ប្រេងតាមរយៈប្រព័ន្ធផ្កាយរណបជួយទប់ស្កាត់ការកេងបន្លំពីជនខិលខូច។ ក្រុមហ៊ុនដឹកជញ្ជូនត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រួលដល់ការចុះចែកចាយ។ ការត្រួតពិនិត្យកាលបរិច្ឆេទប្រើប្រាស់លើផលិតផលម្ហូបអាហារជួយឱ្យការចែកចាយមានសុវត្ថិភាពខ្ពស់។ ការប្រើប្រាស់កង់បីឥណ្ឌាសម្រាប់ដឹកទំនិញក្នុងក្រុងកំពុងក្លាយជាជម្រើសដ៏ពេញនិយម និងចំណេញប្រាក់។ រាល់ព័ត៌មានលម្អិតនៃទំនិញត្រូវតែបញ្ជាក់ក្នុងប័ណ្ណដឹកជញ្ជូនឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យមានភាពងាយស្រួល។ ការរៀបចំវេនការងារឱ្យបានត្រឹមត្រូវជួយឱ្យប្រតិបត្តិការដឹកជញ្ជូនអាចដំណើរការបានទាំងយប់ទាំងថ្ងៃ។ ភាពស្មោះត្រង់ក្នុងការគិតថ្លៃសេវាដឹកជញ្ជូនជួយឱ្យក្រុមហ៊ុនអាចរក្សាបាននូវអតិថិជនចាស់ៗបានយូរ។ ការប្រើប្រាស់កម្មវិធីគ្រប់គ្រងឃ្លាំងទំនើបជួយកាត់បន្ថយការបាត់បង់ទំនិញដោយមិនដឹងមូលហេតុ។ អ្នកបើកបរត្រូវមានប័ណ្ណបើកបរត្រឹមត្រូវតាមប្រភេទយានយន្តដែលខ្លួនកំពុងបញ្ជា ដើម្បីចៀសវាងបញ្ហា។ ការរៀបចំស្តង់ដារនៃការវេចខ្ចប់ឱ្យមានសោភ័ណភាពជួយបង្កើនតម្លៃដល់ម៉ាកសញ្ញារបស់ផលិតផល។ ការផ្តល់សេវាកម្មរហ័សទាន់ចិត្តក្នុងថ្ងៃឈប់សម្រាកជួយឱ្យក្រុមហ៊ុនទទួលបានការគាំទ្រកាន់តែខ្លាំង។ ការត្រួតពិនិត្យសំបកកង់ និងហ្វ្រាំងរថយន្តមុនពេលចេញដំណើរជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការប្រើប្រាស់ខ្សែរឹតទំនិញឱ្យបានណែនល្អជួយបង្ការកុំឱ្យអីវ៉ាន់ធ្លាក់ពីលើរថយន្តពេលបត់ជ្រុង។ បុគ្គលិកផ្នែកលក់ត្រូវសហការជាមួយផ្នែកភស្តុភារ ដើម្បីដឹងពីចំនួនទំនិញដែលអាចលក់បានជាក់ស្តែង។ ការស្វែងយល់ពីភូមិសាស្ត្រតាមបណ្តាខេត្តជួយឱ្យការចែកចាយទំនិញទៅតាមតំបន់ដាច់ស្រយាលកាន់តែងាយ។ ការរក្សានូវអនាម័យ និងរបៀបរៀបរយក្នុងកន្លែងធ្វើការជួយបង្កើនប្រសិទ្ធភាពការងាររបស់បុគ្គលិក។ ប្រតិបត្តិការភស្តុភារដែលមានតម្លាភាព គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់ភាពជោគជ័យនៃអាជីវកម្មគ្រប់ប្រភេទ។